អ្នកតាក្រហមកសព្វថ្ងៃមានទីតាំងស្ថិតនៅ ភូមិឈើទាល សង្កាត់បឹងត្រាញ់ ស្រុកសំរោង ខែត្រ តាកែវ ។ អ្នកតានេះ មានខ្ទមធ្វើដោយឈើប្រក់ស្លឹកជញ្ជាំងក្ដារ ។ អ្នកស្រុកទើបនឹងសង់អាស្រមថ្មីមួយ ទៀតដោយស៊ីម៉ងត៍ នៅទន្ទឹមគ្នានឹងខ្ទមចាស់ពីមុន ។ នៅពីខាងក្រោយអាស្រមមានដំបូក ហើយមានដើមឈើដុះស៊ុមទ្រម តាំងនៅលើដីទួលមួយខ្ពស់ ដែលអ្នកស្រុកនេះនិយមហៅថា "លោកតាភូមិ" ។ លោកតា ម្នាក់និយាយថា អ្នកតានេះមិនដឹងជាមានពីកាលណាទេ គាត់កើតឡើងដឹងក្តីកាលណា ក៏ឃើញអ្នកតានេះ តែម្តង ប្រហែលជាកើតមានពីត្រឹមសម័យដែលមនុស្ស មកតាំងនៅលើភូមិមឈើទាលនេះ ។ អ្នកតានេះ មាន ឥទ្ធិពលលើអ្នកស្រុកភូមិនេះណាស់ ចេះជួយថែរក្សាសេចក្តីសុខ និងជួយរកយុត្តិធម៌ឲ្យអ្នកស្រុកភូមិទៀត ផង ។ សម័យដើម កាលបើមានរឿងរ៉ាវផ្សេងៗ កើតឡើងរវាងអ្នកភូមិ ឬមានការឈ្លោះទាស់ទែងគ្នាជាដើម គេតែងទៅប្តឹងស្បថចំពោះមុខអ្នកតានោះ ដោយរៀបរាប់តាមដំណើររឿងរៀងៗខ្លួន ហើយមានសូត្រពាក្យស្បថ ប្រាំធានទៀតផង។ ម៉្យាងទៀត អ្នកតានេះស្អប់ណាស់ មនុស្សណាពាក់មួក ជិះដំរី និងស្ត្រីមានផ្ទៃពោះ ដើរកាត់មុខមិនបានទេ នឹងបណ្តាលឲ្យរលូតកូន បើអ្នកមានបុណ្យស័ក្តិនឹងធ្លាក់បុណ្យស័ក្តិ ។ អ្នកស្រុកខ្លាចហើយមិនហ៊ានប្រព្រឹត្ត បំពានចំពោះរឿងនេះទេ ។ រីឯអ្នកស្រុកដំណាលតៗមកថា ប្រមាណជា ៤០ ឬ ៥០ ឆ្នាំកន្លងទៅហើយ មានតាចាស់ម្នាក់ឈ្មោះង៉ែត ប្រពន្ធ ឈ្មោះលឿង ផ្ទះគាត់នៅចម្ងាយប្រមាណ ៤០០ម ពីទិសអាគ្នេយ៍នៃអាស្រមអ្នកតានោះ ។ តា ង៉ែត ជាអ្នក រកស៊ីធ្វើទឹកត្នោត គាត់បានធ្វើទឹកត្នោតមួយដើមក្បែរខ្ទមអ្នកតានេះឯង ។ ពេលដែលឡើងគាបត្នោតនោះ ម្តងៗ តាង៉ែតចេះតែជ្រុលមាត់ ជ្រុលពាក្យសម្ដី ដោយគាបទៅវាបាក់ ឬក្រឡាច់ផ្កាត្នោតពីឃ្នាប ។ អ្នកតាខឹង ក៏ ច្រានតា ង៉ែត ទម្លាក់ពីចុងត្នោតមកដី ហើយទៅចូលរូបអ្នកស្រុកម្នាក់ ឲ្យនិយាយថា លោកតាមិនឲ្យតា ង៉ែតធ្វើត្នោតទៀតទេ ឲ្យរកស៊ីអ្វីដទៃទៀតទៅ កុំដើរគាបផ្កាគេទៀត គេឈឺណាស់ ។ ទោះជាតា ង៉ែតមិនបានស្លាប់នៅពេលនោះក៏ដោយ តែលុះគាត់បានស្រាកស្រាន្តជាជំងឺ មានកម្លាំងស្រួលបួលឡើងវិញ គាត់ក៏ ចាប់ធ្វើរបរត្នោតទៀត គាត់ធ្វើដើមដដែលហ្នឹង ។ ពេលនោះអ្នកតាក្រហមក លែងច្រានតា ង៉ែត ទម្លាក់ដូចមុនទៀតហើយ អ្នកតាខឹងខ្លាំងណាស់ ដោយប្រដៅតា ង៉ែត មិនស្តាប់ ក៏ចាប់តា ង៉ែត យកទៅ ដាក់ច្រវាក់ភ្ជាប់នឹងសសរខ្ទមអ្នកតា អស់មួយយប់មួយថ្ងៃ ។ ប្រពន្ធកូនបាត់តា ង៉ែត ដើររកមិនឃើញសោះ រកចុះរកឡើងក៏បានឃើញតា ង៉ែត នៅខ្ទមអ្នកតា ។ ពេលនោះតា ង៉ែត ឃើញប្រពន្ធដើរចូលទៅក៏ ស្រែក ប្រាប់មកថា "អញទៅមិនរួចទេ អញជាប់ច្រវាក់ជើងហើយ!” ។ ឮដូច្នោះ ប្រពន្ធកូនក៏ខំទាញគាត់ចេញពីខ្ទម អ្នកតា តែគ្មានកម្រើកសោះ ទាញយ៉ាងណាក៏មិនរួច គេឃើញជើងគាត់ទាំងពីរព័ទ្ធជាប់នឹងសសរខ្ទម ហើយ ឮសូរច្រវាក់ច្រាវៗនៅក្បែរគាត់នោះដែរ ។ ប្រពន្ធកូនខំទាញទាល់ចំណេះ នៅតែមិនរួច ក៏តាំងបែរបន់ចុះ សុំឲ្យអ្នកតាលែងតា ង៉ែត នោះមកវិញ អ្នកតាក៏លែងតា ង៉ែត ឲ្យមកជួបជុំប្រពន្ធកូនវិញដូចធម្មតា ។ តាំងពីពេលនោះមក អ្នកស្រុកភូមិក៏នាំគ្នាជឿស៊ប់ ចំពោះអ្នកតានោះឥតងាករេ គេតែងបន់គ្រប់ៗគ្នា ក្នុងពេលណាដែលមានទុក្ខព្រួយ បាត់របស់ទ្រព្យផ្សេងៗ ឬ ក៏ចង់បានជ័យជម្នះក្នុងការលេងល្បែងស៊ីសង ជាដើម ។ គោលបំណងនៃការបន់នេះច្រើនតែបានសម្រេចដូចបំណងរៀងៗរហូតមក ។ ឯរបៀបតង្វាយគេ ច្រើនថ្វាយស្លាធម៌ដៃ ១គូ ស្លាធម៌ដូង ១គូ មាន់ស្ងោរ ១ មាន់រស់ ឬ មាន់ធ្នាក់ នំ ចេក ប្រាក់ ទង់ ទៅតាម ការដែលគេបានបន់ ។ ឥឡូវនេះមកមើលពីរបៀបដែលគេធ្វើពិធីឡើងអ្នកតាវិញម្ដង គឺគេប្រារព្វពិធីនេះ គេកំណត់ធ្វើនៅថ្ងៃ ១៣ កើត ខែពិសាខរៀងរាល់ឆ្នាំ ។ អ្នកស្រុក ភូមិឈើទាល រៀបចំធ្វើពិធីនេះរៀងរាល់ឆ្នាំ ឆ្នាំខ្លះគេសាងសងរោងរួច និមន្តព្រះសង្ឃចំរើនព្រះបរិត្ត រួច ទេសនា ។ លុះព្រឹកឡើងនិមន្តព្រះសង្ឃដារ ឆាន់ ដល់ពេលល្ងាច ទើបគេចាប់ធ្វើពិធីបញ្ជាន់រូប ។ ប៉ុន្តែមានឆ្នាំ ខ្លះ គេធ្វើបញ្ជាន់រូបតែម្តង មិនមាននិមន្តព្រះសង្ឃឆាន់ទេ ។ អ្នកតានោះ មានរូបសម្លឹងជាភេទប្រុស សម្រាប់ចូលមកនិយាយកិច្ចការប្រាប់កូនចៅ ។ តារូបសម្លឹងនោះមានអាយុប្រមាណ ៥០ឆ្នាំ គឺអ្នកតាក្រហមកចូល ជាន់តែម្តង ឥតមានអ្នកណារើសទេ ។ ប៉ុន្តែតមកខាងក្រោយ រូបនោះក៏កាន់តែចាស់ ចូលជាន់លែងកើត អ្នកស្រុកក៏រើសរករូបថ្មីទៀត ដោយគេបួងសួងថា "បើលោកតាស្រឡាញ់អ្នកណា សូមឲ្យចូលរូបអ្នកនោះ ចុះ ព្រោះរូបមុនចាស់ណាស់ហើយ ។ គេបូងសួងរួចហើយ ក៏ចាប់លេងភ្លេងខ្មែរ ឲ្យអ្នកតារើសរូបចូលទៅ ។ រីឯគ្រឿងសំណែនសម្រាប់ឡើងអ្នកតារនិងមានមនុស្សពីរនាក់ដើររៃអង្គាសប្រាក់ពីអ្នកភូមិទាំងអស់គ្នា ដើម្បីយកទៅទិញ ប្រដាប់ប្រដា សម្រាប់រៀបចំពិធី នៅមុនថ្ងៃ១៣ ខែពិសាខ។ កាលទិញឥវ៉ាន់សព្វគ្រប់ហើយ គេក៏ចាប់ធ្វើស្លាធម៌ដៃ ១គូ ដាក់ក្នុងខ្ទម អ្នកតា ព្រមទាំងមានចេក នំ បង្អែម ចម្អាប ដាក់ថ្វាយក្នុងរោងនោះផង ។ ក្រៅពីនេះមានធ្វើសង្ឃឹកមួយ ទទឹង ០.៦០ម បណ្តោយ ១.២០ម ដែលក្នុងសង្ឃឹកនោះ គេដាក់ស្រូវ អង្ករ ពោត សណ្តែក ល្ង អំបិល ប្រហុក ប្រាក់កាស ដែលអ្នកស្រុកភូមិគេយកមកដាក់ ។ ស្រូវអង្ករ គេដេរស្បោងតូចៗច្រកគ្រប់ៗគ្នាយក មកដាក់ ក្នុងម្នាក់ៗមានស្រូវ ១បាវ អង្ករ ១បាវ ប្រាក់ ១រៀល បាយសម្លសម្រាប់ដាក់លើសង្ឃឹក និងបាយ សម្លសម្រាប់ឲ្យពួកអ្នកភ្លេងបរិភោគ ។ បន្ទាប់មកគេធ្វើជ្រូក១ ដាក់លើស្តុក និងមាន់ស្ងោរ ១គូ បង្អែម ១គូ ចម្អាប ១គូ គ្រប់មុខសុទ្ធតែមួយគូៗទាំងអស់ ។ ពែមួយប្រវែង ១ហត្ថរាងចតុកោណកែងស្មើ ក្នុងពែគេដាក់បាយសម្ល ចេក នំ គ្រប់មុខឥវ៉ាន់ដែលមាន ។ មានពែមួយទៀតរាងឆកោណ មាន ៦ ថ្នាក់3 មានទ្រង់ទ្រាយតែប្រហែល នឹងអាក់ព័ទ្ធសូត្រ ក្នុងពែនេះ គេដាក់បង្អែម-ចម្អាប ដូចពែរាងចតុកោណកែងស្មើនោះដែរ ។ រីឯនៅខាងមុខរោងអ្នកតា គេក្រាលកន្ទេល ហើយរៀបដាក់ប្រដាប់ប្រដាទាំងអស់ ឲ្យរូបអង្គុយលើកន្ទេលក្រហមក្បែររបស់ទាំងអស់នេះ បែរមុខទៅទិសខាងកើត ។ នៅពីមុខរូបមានរងមួយ ហើយរងមានដន្លាប់ក្រមួន១ ស្លាបៀក៥ម៉ាត់ បារី៥ ទៀន ទៀនអុជហើយ១គូ ម្លូ៣សន្លឹក ស្លាមួយ ប្រាក់២០រៀល ដែលគេដាក់ឲ្យរូបបាំង ។ ពីមុខរូបនោះ គេ រៀបឆ្វេង-ស្តាំជាជួរ គឺ មាន់ ១គូ បង្អែម ចម្អាប ១គូ ជ្រូកដាក់កណ្តាលខាងមុខបង្អែម និងចម្អាបទៅទៀត ។ តទៅទៀត គេដាក់ពែសង្ឃឹក គេដាក់មុខឲ្យឈមមករកមុខអ្នកតា និងក្រុមភ្លេង ១វង់ មានទ្រ ១ ប៉ី ពក ១ អ្នកច្រៀងម្នាក់ ស្គរ ២ ។ ពេលភ្លេងកំពុងតែលេង រូបធ្វើទ្រឹង ហាក់ដូចជាចាំស្តាប់ភ្លេង និងចម្រៀង បើអ្នកចម្រៀងច្រៀងមិនត្រូវទេ រូបចាប់ច្រៀងខ្លួនឯងម្តង ទើបអ្នកតាក្រហមកចូល ។ ពេលចូលរូបមានម្នាក់អ្នកសួរ និងថ្វាយតង្វាយ ដែលតាមទម្លាប់អ្នកស្រុកហៅ ថា "ជើងព្រះ” ។ ជើងព្រះនេះ ចេះនិយាយភាសាខ្មោច ដូចដូង គេថា "មហាលៃ" ចេក គេថា "ត្រសូល" ជា ដើម ។ អ្នកចាំសួរនោះ គេសួរពីសុខទុក្ខក្នុងស្រុកភូមិ នឹងសុំកុំឲ្យមានជំងឺអាសន្នរោគ អុត ព្រោះជំងឺពីរ មុខនេះ អ្នកស្រុកខ្លាចណាស់ សុំឲ្យមានទឹកភ្លៀងបរិបូណ៌ សុំកុំឲ្យមានក្រាដង្កូវស៊ីស្រូវ កុំឲ្យស្រូវពាយ ជា ដើម ។ បន្ទាប់មក រូបអ្នកតាចូលនោះ ចាប់ឲ្យចំណីខ្មោចព្រាយ ពេលដែលឲ្យចំណីគេបង្វែរសង្ឃឹកនោះ ឲ្យបែរមុខ ចេញ រូបចូលនោះចាប់យកអង្ករមកផ្លុំ រួចបាចទៅលើពែនិងសង្ឃឹក រួចចាប់លាជមកបាចលើពែនិងសង្ឃឹកទៀត ហើយគេឲ្យជូនពែនិងសង្ឃឹកនោះទៅ ។ មុនពេលយកសង្ឃឹកនិងជូនពែនោះទៅនោះ គេត្រូវចាក់ បាយចាក់សម្ល បង្អែម ចម្អាប ដាក់លើពែនិងសង្ឃឹក រួចនាំគ្នាសែងពែនិងសង្ឃឹកនោះចេញទៅ ។ ឯរូបនោះ ក្រោកឈរ ដៃកាន់ដំបង ឬ ដាវ គ្រវីលោតដើរតាមក្រោយអ្នកសែងសង្ឃឹកនោះទៅដែរ ។ ពួកគេដង្ហែបានចម្ងាយប្រហែល ៥០ ទៅ ១០០ ម៉ែត្រ រូបអ្នកតាក៏ត្រឡប់មកកន្លែងដើមវិញ។ ចំណែកអ្នកសែងសង្ឃឹក ភ្លេង និងអ្នកហែផ្សេងទៀតបន្តដំណើរទៅមុខទៀត បានចម្ងាយប្រហែល ៥០០ ម៉ែត្រ ទើបពួកគេដាក់សង្ឃឹកនិងពែចោលនៅទីនោះ រួចភ្លេងក៏ឈប់លេង ហើយអ្នកហែទាំងអស់ក៏ត្រឡប់មកវិញ។ ចំពោះគ្រឿងតង្វាយនៅលើសង្ឃឹក ដូចជាមាន់ស្ងោរ ឬជ្រូក អ្នកសែងនឹងបេះយកតែស្លឹកត្រចៀកបន្តិច ក្បាលបន្តិច ជើង និងកន្ទុយ ដាក់លើសង្ឃឹក រីឯសល់ប៉ុន្មាននាំគ្នាចែកគ្នាបរិភោគ។ ទោះជាយ៉ាងណា បើក្នុងភូមិកំពុងកើតមានជំងឺអាសន្នរោគ ឬអុត គេមិនដែលហ៊ានយករបស់អ្វីមកវិញទេ គឺទុកចោលទាំងអស់នៅទីនោះ សូម្បីតែសត្វតិរច្ឆានក៏មិនហ៊ានស៊ីផង។ សម័យបច្ចុប្បន្ន ការរៀបចំពិធីនេះបានផ្លាស់ប្តូរខ្លះៗ ដោយគេលែងដាក់ជ្រូកទាំងមូលទៀតហើយ គឺគេទិញតែក្បាល ជើង និងកន្ទុយជ្រូកមកដាក់ជាការស្រេច។ សរុបមក អត្ថបទស្តីពីអ្នកតាក្រហមកនេះ មិនត្រឹមតែជាការរៀបរាប់ពីពិធីសាសនាប៉ុណ្ណោះទេ វាជាការឆ្លុះបញ្ចាំងអំពីជំនឿយ៉ាងមុតម៉ាំ។ អត្ថបទនេះ មិនត្រឹមតែរៀបរាប់ពីជំនឿប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យអប់រំ និងតម្លៃសង្គមជាច្រើន ដែលនៅតែមានសារៈសំខាន់រហូតមកដល់បច្ចុប្បន្ន។ វាបានបង្រៀនមនុស្សឱ្យចេះរស់នៅចុះសម្រុងនឹងធម្មជាតិ ការពារធនធានធម្មជាតិ និងមិនត្រូវបំផ្លាញ។ ជំនឿបែបនេះបានដើរតួនាទីជាប្រភពនៃការអប់រំដោយប្រយោល និងជាយន្តការរក្សាតុល្យភាពសង្គមអស់រយៈកាលដ៏យូរលង់ណាស់មកហើយ។ មិនត្រឹមតែប៉ុណ្ណោះរឿងនេះក៏បានបង្ហាញពីរស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរួម។